ភាពជាសហគ្រិន មានសារៈសំខាន់ណាស់សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាលាជំនាញ។ ជំនាញវិជ្ជាជីវៈដែលពួកគេមាន គឺជាដើមទុនដ៏ល្អឥតខ្ចោះក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ការមានគំនិតជាសហគ្រិនជួយនិស្សិតទាំងនេះមិនត្រឹមតែអាចស្វែងរកការងារធ្វើប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចបង្កើតការងារសម្រាប់ខ្លួនឯង និងអ្នកដទៃទៀតផង។ ការមានគំនិតជាសហគ្រិន និងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផ្តល់អត្ថប្រយោជន៍ដ៏សំខាន់មួយគឺ ការបង្កើនប្រាក់ចំណូល និងអភិវឌ្ឍន៍ជីវភាពរស់នៅ។ ជំនួសឱ្យការធ្វើការឱ្យគេ ដែលអាចមានប្រាក់ខែថេរ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជួយឱ្យនិស្សិតជំនាញមានឱកាសរកចំណូលបានកាន់តែច្រើន អាស្រ័យលើការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ពួកគេ។ ការមានគំនិតជាសហគ្រិននិងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន គឺជាមធ្យោបាយដ៏ល្អក្នុងការ បង្កើនប្រាក់ចំណូល។ ជំនួសឱ្យប្រាក់ខែថេរពីការធ្វើការឱ្យគេ អាជីវកម្មផ្ទាល់ខ្លួនអាចផ្តល់ឱកាសរកចំណូលបានច្រើនជាងមុន។ នៅពេលដែលអាជីវកម្មរីកចម្រើន ប្រាក់ចំណូលក៏កើនឡើងស្របគ្នា។ ប្រាក់ចំណូលនេះអាចជួយឱ្យពួកគេមានលទ្ធភាពទិញរបស់របរដែលខ្លួនចង់បាន និងអាចជួយកសាងអនាគតបានកាន់តែល្អ។ ការក្លាយជាសហគ្រិនអាចជួយផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងផ្តល់នូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមិនត្រឹមតែអាចបង្កើនចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់នូវ ស្ថិរភាពហិរញ្ញវត្ថុ ដល់គ្រួសារផងដែរ។ ចំណូលដែលទទួលបានពីអាជីវកម្មអាចជួយឱ្យគ្រួសារមានជីវភាពរឹងមាំ និងអាចទប់ទល់នឹងការចំណាយផ្សេងៗបានយ៉ាងងាយស្រួល។ នៅពេលមានចំណូលផ្ទាល់ខ្លួន ពួកគេអាចរៀបចំផែនការហិរញ្ញវត្ថុបានល្អប្រសើរ ដើម្បីសន្សំសំចៃ និងវិនិយោគលើកិច្ចការផ្សេងៗសម្រាប់អនាគត។ នៅពេលមានចំណូលពីអាជីវកម្ម ពួកគេមានលទ្ធភាពកាន់តែច្រើនក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ឬការចំណាយដែលកើតឡើងជាយថាហេតុ។ ការមានគំនិតជាសហគ្រិនគឺជាផ្លូវមួយដ៏ល្អក្នុងការកសាងគ្រឹះគ្រួសារឱ្យកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង។ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់និស្សិតជំនាញមិនត្រឹមតែផ្តល់ប្រយោជន៍ដល់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ការបង្កើតអាជីវកម្មតូចៗពីសំណាក់និស្សិតជំនាញដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ អាជីវកម្មទាំងនេះបានជួយឱ្យសហគមន៍រីកចម្រើនតាមរយៈការ បង្កើតចរន្តសាច់ប្រាក់ និងបង្កើនការងារ។ អាជីវកម្មតូចៗជួយបង្កើត ចរន្តសាច់ប្រាក់ នៅក្នុងសហគមន៍ ដែលធ្វើឱ្យប្រជាជនអាចចំណាយលើសេវាកម្ម និងផលិតផលផ្សេងៗនៅតាមមូលដ្ឋាន។ អាជីវកម្មទាំងនេះបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាជនក្នុងមូលដ្ឋាន។ អាជីវកម្មខ្នាតតូចដែលបង្កើតឡើងដោយនិស្សិតជំនាញ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន។ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់និស្សិតដែលបញ្ចប់ការសិក្សា គឺមិនត្រឹមតែផ្តល់ប្រយោជន៍ដល់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាលតាមរយៈការបង់ពន្ធ។ ពីព្រោះនៅពេលដែលម្ចាស់អាជីវកម្មតូចតាចបានចុះបញ្ជីត្រឹមត្រូវ និងបង់ពន្ធ ពួកគេបានរួមចំណែកដល់ប្រាក់ចំណូលជាតិ។ ប្រាក់ចំណូលដែលទទួលបានពីពន្ធនេះ គឺជាមូលនិធិដ៏សំខាន់សម្រាប់រដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេស ដូចជាការសាងសង់ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ។ ការលើកកម្ពស់ភាពជាសហគ្រិនក្នុងចំណោមនិស្សិតជំនាញ គឺជាការវិនិយោគដ៏មានតម្លៃមួយសម្រាប់អនាគតប្រទេសជាតិ។ និស្សិតដែលមានភាពច្នៃប្រឌិតអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ផលិតផល ឬសេវាកម្មថ្មីៗ។ ពួកគេមិនត្រឹមតែជាអ្នកអនុវត្តប៉ុណ្ណោះទេ ថែមទាំងជាអ្នកបង្កើតផងដែរ។ និស្សិតដែលមានជំនាញច្បាស់លាស់យល់ដឹងពីតម្រូវការរបស់អតិថិជន។ ដូច្នេះ ពួកគេអាចបង្កើតនូវផលិតផល ឬសេវាកម្មថ្មីៗដែលឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។ ការបង្កើតនូវផលិតផលថ្មីៗជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែម។ ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បុគ្គលខ្លួនឯងប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងដើរតួនាទីជាអ្នក ផ្តល់ឱកាសការងារដល់អ្នកដទៃ ផងដែរ។ នៅពេលដែលអាជីវកម្មរីកចម្រើននិងមានតម្រូវការខ្ពស់ ពួកគេត្រូវការកម្លាំងពលកម្មបន្ថែមដើម្បីជួយសម្រួលការងារ។ នេះជួយកាត់បន្ថយភាពអត់ការងារធ្វើនៅក្នុងសង្គម។ តាមរយៈការបង្កើតការងារ ពួកគេបានផ្ដល់ឱកាសឱ្យបុគ្គលិកមានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។ និស្សិតដែលបានបញ្ចប់ការសិក្សាវិជ្ជាជីវៈមានគុណសម្បត្តិពិសេសៗជាច្រើន ដែលធ្វើឱ្យពួកគេមានភាពងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ នេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាលាជំនាញមានគុណសម្បត្តិសំខាន់មួយគឺពួកគេមានជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ។ ជំនាញទាំងនេះរួមមាន ជាងអគ្គិសនី ជាងសំណង់ ជាងកាត់ដេរ និងជាងជួសជុលរថយន្ត។ ជំនាញទាំងនេះជាមូលដ្ឋានគ្រឹះដ៏ល្អឥតខ្ចោះសម្រាប់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ពីព្រោះទីផ្សារតែងតែត្រូវការជាងជំនាញដើម្បីបំពេញការងារប្រចាំថ្ងៃ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ ដូច្នេះ និស្សិតជំនាញមានឱកាសខ្ពស់ក្នុងការកសាងអាជីវកម្មដែលជោគជ័យ។ ការមានជំនាញដែលបានរៀន និងអនុវត្តផ្ទាល់ គឺជា មូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ជំនាញដែលបានអនុវត្តផ្ទាល់ជួយឱ្យពួកគេអាចផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងភាពច្បាស់លាស់ដល់អតិថិជន។ គុណភាពការងារល្អជួយ កសាងកេរ្តិ៍ឈ្មោះ ដ៏ល្អសម្រាប់អាជីវកម្ម ដែលជាកត្តាសំខាន់សម្រាប់ទាក់ទាញអតិថិជនថ្មី និងរក្សាអតិថិជនចាស់។ ការមានជំនាញច្បាស់លាស់ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងអាជីវកម្មដែលជោគជ័យ និងមាននិរន្តរភាព។ ជំនាញជាក់ស្តែងដែលពួកគេមាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ។ និស្សិតដែលបានបញ្ចប់ការសិក្សាវិជ្ជាជីវៈមានគុណសម្បត្តិសំខាន់មួយទៀតគឺ ការចំណាយដើមទុនតិច ក្នុងការចាប់ផ្តើមអាជីវកម្ម។ ពួកគេអាចចាប់ផ្តើមអាជីវកម្មតូចតាចដោយមិនចាំបាច់មានដើមទុនច្រើនដូចអាជីវកម្មធំៗនោះទេ។ ពួកគេអាចប្រើប្រាស់ឧបករណ៍ និងសម្ភារៈដែលពួកគេបានរៀន និងអនុវត្តនៅសាលា។ ជំនាញដែលមានស្រាប់ជួយឱ្យពួកគេអាចផ្តល់សេវាកម្មដោយមិនចាំបាច់ជួលអ្នកជំនាញផ្សេងទៀត។ ការចំណាយដើមទុនតិចជួយកាត់បន្ថយហានិភ័យក្នុងការធ្វើអាជីវកម្ម និងផ្តល់ឱកាសឱ្យនិស្សិតជំនាញអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល។ និស្សិតដែលបានបញ្ចប់ការសិក្សាវិជ្ជាជីវៈមានគុណសម្បត្តិសំខាន់មួយទៀតគឺ ការយល់ដឹងពីទីផ្សារច្បាស់លាស់។ ពួកគេមិនត្រឹមតែមានជំនាញបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងយល់ដឹងពីស្ថានភាពទីផ្សារផងដែរ។ តាមរយៈការសិក្សា និងការអនុវត្តជាក់ស្តែង ពួកគេយល់ដឹងច្បាស់ពីអ្វីដែលអតិថិជនត្រូវការ និងចង់បាន។ ពួកគេយល់ដឹងពីស្ថានភាពនៃការប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលជួយឱ្យពួកគេអាចកំណត់តម្លៃ និងរៀបចំយុទ្ធសាស្ត្រអាជីវកម្មបានត្រឹមត្រូវ។ ការយល់ដឹងទាំងនេះជួយឱ្យពួកគេអាចបង្កើតអាជីវកម្មដែលជោគជ័យ និងអាចប្រកួតប្រជែងជាមួយអាជីវកម្មធំៗបាន។ ទោះបីជានិស្សិតជំនាញមានគុណសម្បត្តិជាច្រើនក្នុងការចាប់ផ្ដើមអាជីវកម្មក៏ដោយ ក៏ពួកគេនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ បញ្ហាទាំងនោះរួមមាន កង្វះខាតដើមទុន ខ្វះចំណេះដឹងផ្នែកគ្រប់គ្រង និងការប្រកួតប្រជែង។ និស្សិតភាគច្រើនមិនមានប្រាក់សន្សំគ្រប់គ្រាន់ដើម្បីទិញសម្ភារៈ ឧបករណ៍ចាំបាច់ ឬចំណាយលើការជួលទីតាំងនោះទេ។ កង្វះខាតដើមទុនអាច រារាំងការចាប់ផ្តើមអាជីវកម្ម ពួកគេពិបាកក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនទោះបីជាមានជំនាញច្បាស់លាស់ក៏ដោយ។ ពួកគេអាចចាប់ផ្តើមបានតែអាជីវកម្មតូចៗ និងមិនអាចពង្រីកបានទាន់ពេល។ ការដោះស្រាយបញ្ហាដើមទុន គឺជាកត្តាសំខាន់ដើម្បីជួយនិស្សិតជំនាញឱ្យក្លាយជាសហគ្រិនប្រកបដោយជោគជ័យ។ បញ្ហាប្រឈមមួយទៀតដែលនិស្សិតជំនាញជួបប្រទះគឺកង្វះចំណេះដឹងផ្នែកគ្រប់គ្រង។ ពួកគេអាចមានជំនាញបច្ចេកទេសច្បាស់លាស់ ប៉ុន្តែខ្វះខាតចំណេះដឹងសំខាន់ៗដើម្បីដំណើរការអាជីវកម្មឱ្យមានប្រសិទ្ធភាព។ ពួកគេអាចមិនមានសមត្ថភាពក្នុងការគ្រប់គ្រងចំណូល ចំណាយ ឬរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម។ ពួកគេអាចមិនយល់ដឹងពីរបៀបធ្វើទីផ្សារដើម្បីទាក់ទាញអតិថិជនថ្មីៗ និងប្រកួតប្រជែងជាមួយអាជីវកម្មដទៃទៀត។ កង្វះចំណេះដឹងទាំងនេះអាចជាឧបសគ្គដ៏ធំដែលរារាំងពួកគេពីការសម្រេចបាននូវភាពជោគជ័យ។ ដូច្នេះ ការពង្រឹងចំណេះដឹងផ្នែកគ្រប់គ្រង គឺជាកត្តាចាំបាច់សម្រាប់ពួកគេ។ បញ្ហាប្រឈមដ៏ធំមួយទៀតសម្រាប់និស្សិតជំនាញដែលចង់ចាប់ផ្តើមអាជីវកម្មគឺការប្រកួតប្រជែង។ ពួកគេត្រូវប្រឈមមុខនឹងអាជីវកម្មធំៗដែលមានបទពិសោធន៍យូរឆ្នាំ និងដើមទុនច្រើនជាង។ អាជីវកម្មធំៗអាចផ្តល់ជូននូវសេវាកម្មដែលមានតម្លៃទាប និងគុណភាពខ្ពស់ដោយសារតែពួកគេមានដើមទុន និងធនធានច្រើន។ អាជីវកម្មធំៗមានម៉ាកយីហោល្បីរួចទៅហើយ ដែលធ្វើឱ្យពួកគេងាយស្រួលក្នុងការទាក់ទាញអតិថិជន។ បញ្ហាទាំងនេះអាចធ្វើឱ្យនិស្សិតជំនាញពិបាកក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង និស្សិតជំនាញអាចអនុវត្តដំណោះស្រាយខាងក្រោមដើម្បីកសាងអាជីវកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតដើមទុន និស្សិតដែលចង់ក្លាយជាសហគ្រិនអាចស្វែងរកប្រភពហិរញ្ញវត្ថុពីច្រើនកន្លែង។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតដើមទុន និស្សិតដែលចង់ក្លាយជាសហគ្រិនអាចស្វែងរកប្រភពហិរញ្ញវត្ថុពីច្រើនកន្លែងដូចជា ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ និងអង្គការ ឬកម្មវិធីអភិវឌ្ឍន៍។ និស្សិតអាចដាក់ពាក្យស្នើសុំកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែលមានលក្ខខណ្ឌងាយស្រួលជាងកម្ចីធម្មតា។ ធនាគារជាច្រើនមានកម្មវិធីពិសេសៗដើម្បីជួយសហគ្រិនថ្មីថ្មោង។ ក្រៅពីធនាគារ និស្សិតក៏អាចស្វែងរកជំនួយពីអង្គការ ឬកម្មវិធីអភិវឌ្ឍន៍ដែលផ្តល់ជំនួយឧបត្ថម្ភ ឬប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់សហគ្រិនវ័យក្មេង។ ការស្វែងរកប្រភពដើមទុនត្រឹមត្រូវជួយឱ្យពួកគេអាចចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនដោយរលូន។ ដើម្បីជំនះឧបសគ្គពី កង្វះចំណេះដឹងផ្នែកគ្រប់គ្រង និស្សិតជំនាញគួរតែចូលរួមវគ្គសិក្សាបណ្តុះបណ្តាលខ្លីៗ។ វគ្គសិក្សាទាំងនេះជួយពង្រីកចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់ការដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ រៀនពីរបៀបរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងធនធានមនុស្ស និងការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ រៀនពីរបៀបកំណត់គោលដៅអតិថិជន និងការផ្សព្វផ្សាយផលិតផលឬសេវាកម្ម។ រៀនពីរបៀបគ្រប់គ្រងចំណូល ចំណាយ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ ការបណ្តុះបណ្តាលជំនាញបន្ថែមទាំងនេះ គឺជាវិនិយោគដ៏មានតម្លៃដែលជួយនិស្សិតជំនាញឱ្យក្លាយជាសហគ្រិនដែលជោគជ័យ។ ដើម្បីជំនះបញ្ហាប្រឈមក្នុងការចាប់ផ្តើមអាជីវកម្ម និស្សិតជំនាញគួរតែខិតខំបង្កើតបណ្តាញទំនាក់ទំនង។ បណ្តាញទំនាក់ទំនងនេះអាចជាប្រភពចំណេះដឹង និងឱកាសដ៏សំខាន់សម្រាប់ពួកគេ។ ការចូលរួមជាមួយសមាគមអាជីវកម្ម ឬបណ្តាញសហគ្រិន អាចជួយឱ្យពួកគេជួបជាមួយអ្នកជំនាញ និងម្ចាស់អាជីវកម្មផ្សេងៗទៀត។ ពួកគេអាចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងទទួលបានដំបូន្មានល្អៗ។ បណ្តាញទំនាក់ទំនងល្អអាចជួយពួកគេរក ដៃគូសហការ ដើម្បីពង្រីកអាជីវកម្ម ឬចាប់ផ្តើមគម្រោងថ្មីៗជាមួយគ្នា។ ការយល់ដឹងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយត្រឹមត្រូវនឹងជួយឱ្យនិស្សិតជំនាញអាចកសាងអាជីវកម្មរបស់ខ្លួនប្រកបដោយជោគជ័យ និងនិរន្តរភាព។